ប្រជាជនខ្មែរជំនាន់ដើមបានប្រើប្រាស់វិធីសាស្រ្តធម្មជាតិជាច្រើន ដើម្បីថែរក្សាសុខភាពមាត់ធ្មេញ។ ហើយថែមទាំងធ្វើឲ្យធ្មេញសស្អាតដោយមិនចាំបាច់ប្រើប្រាស់ផលិតផលគីមីទំនើបៗឡើយ។ វិធីសាស្ត្រទាំងនេះគឺមានប្រសិទ្ធភាព និងងាយស្រួលរកសម្ភារៈផងដែរ។ ចំពោះវិធីសាស្រ្តសម្អាតធ្មេញតាមបែបបុរាណខ្មែរ ក៏មានច្រើនវិធីផងដែរ។ វិធីសាស្រ្តទីមួយគឺការប្រើប្រាស់អំបិល ដោយអំបិលជាវត្ថុធាតុដើមធម្មជាតិមួយដែលត្រូវបានគេចាត់ទុកថាជាថ្នាំដុសធ្មេញដ៏ល្អបំផុតតាំងពីបុរាណកាលមក។ វាមានសមត្ថភាពជួយសម្លាប់មេរោគ បំបាត់ក្លិនមាត់ និងកម្ចាត់បាក់តេរីដែលបង្កឲ្យមានបញ្ហាក្នុងមាត់ធ្មេញបានយ៉ាងមានប្រសិទ្ធភាព។ វិធីប្រើគឺអ្នកគ្រាន់តែយកច្រាសដុសធ្មេញជ្រលក់ទឹកបន្តិច រួចជ្រលក់ចូលទៅក្នុងអំបិល ហើយយកមកដុសសម្អាតធ្មេញ និងអញ្ចាញឲ្យបានសព្វល្អ។ ធ្វើបែបនេះជាប្រចាំ នឹងជួយឲ្យធ្មេញរឹងមាំ និងគ្មានបញ្ហា។ ទីពីរគឺការប្រើប្រាស់ធ្យូង ដោយធ្យូងក៏ជាជម្រើសមួយដ៏ពេញនិយមផងដែរសម្រាប់ជួយឲ្យធ្មេញសភ្លឺរលោង។ ធ្យូងមានសមត្ថភាពពិសេសក្នុងការបឺតស្រូបយកសារធាតុកខ្វក់ និងកំណកកំបោរដែលជាប់នៅលើធ្មេញបានយ៉ាងល្អ។ ដើម្បីប្រើប្រាស់ធ្យូង អ្នកត្រូវយកធ្យូងមកបុកឲ្យម៉ដ្ឋល្អិតដូចម្សៅ រួចយកម្សៅធ្យូងនោះមកដុសសម្អាតធ្មេញដូចជាថ្នាំដុសធ្មេញធម្មតា។ ការអនុវត្តវិធីនេះអាចជួយកម្ចាត់ស្នាមប្រឡាក់ដែលបណ្តាលមកពីការផឹកកាហ្វេ ឬតែបានយ៉ាងមានប្រសិទ្ធភាព។ ទីបីគឺការប្រើប្រាស់ទឹកក្រូចឆ្មារ ដោយទឹកក្រូចឆ្មារសម្បូរទៅដោយអាស៊ីដធម្មជាតិ និងវីតាមីន សុី (C)។ វីតាមីន សុី (C) អាចជួយបំបាត់ស្នាមប្រឡាក់លើធ្មេញ និងធ្វើឲ្យធ្មេញសស្អាត។ វិធីប្រើគឺយកសំឡីជ្រលក់ទៅក្នុងទឹកក្រូចឆ្មារ រួចយកទៅជូតលើធ្មេញថ្នមៗរយៈពេលពី ២ ទៅ ៣ នាទី រួចខ្ពុរមាត់ចេញដោយទឹកស្អាត។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រើវិធីនេះញឹកញាប់ពេកទេ ព្រោះជាតិអាស៊ីដអាចធ្វើឲ្យស្រទាប់ការពារធ្មេញខូចបាន។ ចុងក្រោយទីបួន គឺការប្រើប្រាស់សំបកក្រូច ដោយសំបកក្រូចក៏អាចជួយឲ្យធ្មេញសស្អាត និងមានក្លិនមាត់ល្អបានផងដែរ។ វាមានផ្ទុកសារធាតុសំខាន់ៗដែលជួយកម្ចាត់បាក់តេរីក្នុងមាត់។ អ្នកអាចយកសំបកក្រូចស្រស់មកដុសសម្អាតលើធ្មេញដោយផ្ទាល់។ វិធីមួយទៀត អ្នកអាចយកសំបកក្រូចមកហាលឲ្យស្ងួត រួចបុកឲ្យម៉ដ្ឋល្អដូចម្សៅ។ ហើយយកទៅលាយជាមួយទឹកដើម្បីប្រើប្រាស់ដូចជាម្សៅដុសធ្មេញ។ សរុបមក វិធីសាស្ត្រធម្មជាតិទាំងនេះគឺមានលក្ខណៈពិសេសរៀងៗខ្លួន ហើយត្រូវបានប្រជាជនខ្មែរប្រើប្រាស់តាំងពីយូរយារណាស់មកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរប្រើប្រាស់ដោយប្រុងប្រយ័ត្ន ជាពិសេសចំពោះទឹកក្រូចឆ្មារដែលវាមានជាតិអាស៊ីដ។ ការអនុវត្តន៍ជាប្រចាំនូវវិធីសាស្ត្រទាំងនេះនឹងជួយថែរក្សាធ្មេញឲ្យមានសុខភាពល្អ និងសស្អាតតាមបែបធម្មជាតិ។